ក្នុងវប្បធម៌ខ្មែរ ឈ្មោះហៅក្រៅជាវិធីសាមញ្ញបំផុតមួយក្នុងការបង្ហាញភាពជិតស្និទ្ធរវាងមិត្តភក្តិ។ ប្រជាជនខ្មែរភាគច្រើនមានឈ្មោះហៅក្រៅដែលគ្រួសារ ឬមិត្តភក្តិបានដាក់ឲ្យ។ ឈ្មោះហៅក្រៅទាំងនេះតែងតែផ្អែកលើរូបសម្បត្តិ ចរិតលក្ខណៈ ឬទម្លាប់ប្រចាំថ្ងៃរបស់បុគ្គលម្នាក់នោះ។ ក្នុងជីវិតប្រចាំថ្ងៃ ឈ្មោះហៅក្រៅត្រូវបានប្រើញឹកញាប់ជាងឈ្មោះពិតទៅទៀត។ រវាងមិត្តភក្តិ ការហៅគ្នាតាមឈ្មោះក្រៅបង្កើតអារម្មណ៍កក់ក្ដៅ និងស្និទ្ធស្នាល។ ឈ្មោះខ្លះគួរឱ្យសើច ខ្លះទៀតពិរោះស្ដាប់ ឬខ្លះប្រើសម្រាប់កំប្លែងលេង។ មិត្តភក្តិតែងតែដាក់ឈ្មោះហៅក្រៅឱ្យគ្នាទៅវិញទៅមក ដើម្បីបង្ហាញពីរបៀបដែលពួកគេរាប់អានគ្នា។ ឧទាហរណ៍ មិត្តដែលចូលចិត្តញ៉ាំច្រើនអាចត្រូវបានគេដាក់ឈ្មោះឱ្យថា “កាម៉ាប់”។ មិត្តដែលស្គមអាចត្រូវគេដាក់ឈ្មោះឱ្យថា “ចង្កឹះ”។ ឈ្មោះក្រៅខ្លះចាប់ផ្តើមតាំងពីកុមារភាព ហើយនៅបន្តរហូតដល់បុគ្គលនោះធំពេញវ័យ។ ទោះបីជារៀបការ ឬមានការងារហើយក៏ដោយ មិត្តភក្តិអាចនៅតែប្រើឈ្មោះហៅក្រៅទាំងនោះជាមួយគ្នា។ វាធ្វើឲ្យពួកគេចងចាំអំពីពេលវេលាកាលនៅក្មេងដែលនៅជាមួយគ្នា។ នៅសាលារៀន ជារឿយៗសិស្សដាក់ឈ្មោះហៅក្រៅឲ្យមិត្តរួមថ្នាក់របស់ពួកគេ។ ឈ្មោះទាំងនេះក្លាយជាផ្នែកមួយនៃអត្តសញ្ញាណក្រុមមិត្តភក្ដិ។ ពេលខ្លះ គេនឹកឃើញឈ្មោះហៅក្រៅឱ្យមិត្ត តាមរយៈព្រឹត្តិការណ៍កំប្លែងណាមួយ។ ឧទាហរណ៍ មិត្តដែលលួចខ្ជិលក្នុងថ្នាក់ត្រូវបានគេដាក់ឈ្មោះឱ្យថា “អាខ្ជិល"។ ឈ្មោះហៅក្រៅទាំងនេះមិនមែនជាការរិះគន់ ឬមើលងាយទេ ប៉ុន្តែភាពស្និទ្ធស្នាល កំប្លែង និងការលេងសើចរវាងមិត្តភក្ដិវិញ។ ជនជាតិខ្មែរចាត់ទុកថាឈ្មោះហៅក្រៅជាវិធីមួយនៃការបង្កើតមិត្តភាព។ ពេលមិត្តហៅគ្នាតាមឈ្មោះក្រៅ វាបង្ហាញថាពួកគេមានអារម្មណ៍ស្រួលចិត្ត និងរីករាយពេលនៅជាមួយគ្នា។ ឈ្មោះហៅក្រៅខ្លះជាឈ្មោះខ្លីៗ ដែលយកចេញពីឈ្មោះពិត។ ឧទាហរណ៍ “សុភាព” អាចហៅថា “ភាព”។ ចន្ទធូ” អាចហៅថា “ធូ”។ ការធ្វើដូច្នេះធ្វើឲ្យទំនាក់ទំនងកាន់តែសប្បាយរីករាយ និងស្អិតរមួតជាងមុន។ ឈ្មោះហៅគ្នាខ្លះក៏អាចមកពីឥទ្ធិពលភាសាអង់គ្លេស ឬចិនផងដែរ។ យុវជនខ្មែរខ្លះអាចប្រើឈ្មោះហៅក្រៅដូចជា “Boy”, “Mei mei”, ឬ “Jenny”។ ការលាយបញ្ចូលភាសានៅក្នុងឈ្មោះហៅក្រៅគឺជារឿងធម្មតាទេ នៅពេលសព្វថ្ងៃ។ ក្នុងនោះដែរ ឈ្មោះក្រៅខ្លះត្រូវបានប្រើតែជាសម្ងាត់ក្នុងចំណោមមិត្តស្និទ្ធស្នាលតែប៉ុណ្ណោះ។ ឈ្មោះខ្លះទៀតត្រូវបានប្រើជាសាធារណៈ ហើយក្លាយជាផ្នែកមួយនៃអត្តសញ្ញាណរបស់បុគ្គលនោះ។ នៅក្នុងសង្គមខ្មែរ គេប្រើឈ្មោះនោះដោយបំណងល្អ ដូច្នេះ កម្រមានឈ្មោះហៅក្រៅដែលមិនល្អណាស់។ មនុស្សចាស់ខ្លះក៏នៅតែមានឈ្មោះហៅក្រៅ ដែលមិត្តកាលវ័យក្មេងបានដាក់ឲ្យ។ ពេលបានឮឈ្មោះទាំងនោះ វាធ្វើឲ្យពួកគាត់ចងចាំអំពីអតីតកាលដ៏ល្អៗ។ ឈ្មោះហៅក្រៅអាចបន្តពីជំនាន់មួយទៅជំនាន់មួយ ពេលកូនៗយកឈ្មោះនោះមកប្រើផងដែរ។ នៅតាមជនបទ មនុស្សជាច្រើនត្រូវបានគេស្គាល់តាមឈ្មោះហៅក្រៅ មិនមែនឈ្មោះពិតរបស់គេនោះទេ។ ឈ្មោះហៅក្រៅរវាងមិត្ត បង្ហាញថាពួកគេដាក់តម្លៃខ្ពស់លើទំនាក់ទំនងមិត្តភាពនោះ។ វាមិនមែនត្រឹមតែជាពាក្យមួយម៉ាត់ខ្លីនោះទេ ប៉ុន្តែជានិមិត្តសញ្ញានៃទំនាក់ទំនង និងសេចក្ដីស្រលាញ់រវាងមិត្តភក្ដិផងដែរ។